នគរបាលចរាចរណ៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ។ ហើយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមរយៈការអនុវត្តច្បាប់ និងជាពិសេសតាមរយៈយុទ្ធនាការអប់រំ។ យុទ្ធនាការទាំងនេះមានគោលបំណងផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ផ្លូវ។ មួយវិញទៀត នគរបាលចរាចរណ៍មានគោលបំណងបង្កើតបរិយាកាសធ្វើដំណើរដែលមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ផ្លូវ។ យុទ្ធនាការអប់រំរបស់នគរបាលចរាចរណ៍នៅកម្ពុជា រួមមានសកម្មភាពជាច្រើនដែលត្រូវបានរៀបចំឡើងជាបន្តបន្ទាប់។ សកម្មភាពទាំងនេះមានគោលបំណងផ្សព្វផ្សាយចំណេះដឹងអំពីច្បាប់ចរាចរណ៍ និងសារៈសំខាន់នៃសុវត្ថិភាពផ្លូវថ្នល់។ នគរបាលចរាចរណ៍តែងតែសហការជាមួយប្រព័ន្ធផ្សព្វផ្សាយនានា ដូចជាទូរទស្សន៍ វិទ្យុ បណ្តាញសង្គម និងគេហទំព័រ ដើម្បីផ្សព្វផ្សាយ វីដេអូអប់រំ សារបង្កើនការរំលឹក និងព័ត៌មានស្តីពីច្បាប់ចរាចរណ៍។ យុទ្ធនាការ "ពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ" ឬ "កុំបើកបរលើសល្បឿនកំណត់" គឺជាឧទាហរណ៍ជាក់ស្តែង។ នគរបាលចុះទៅដល់សហគមន៍ សាលារៀន និងទីប្រជុំជន ដើម្បីរៀបចំ វគ្គបណ្តុះបណ្តាលខ្លីៗ ឬការបង្ហាញផ្ទាល់ អំពីរបៀបបើកបរប្រកបដោយសុវត្ថិភាព ការស្គាល់សញ្ញាចរាចរណ៍ និងផលវិបាកនៃការមិនគោរពច្បាប់។ ការបែងចែកខិត្តបណ្ណ និងសម្ភារៈផ្សព្វផ្សាយក៏ត្រូវបានរៀបចំ និងអនុវត្តជាផ្នែកមួយនៃយុទ្ធនាការអប់រំ។ ក្រៅពីប្រព័ន្ធផ្សព្វផ្សាយ នគរបាលក៏ប្រើប្រាស់ កម្មវិធីទូរស័ព្ទ ឬប្រព័ន្ធអនឡាញ មួយចំនួនដើម្បីផ្តល់ព័ត៌មានច្បាប់ចរាចរណ៍ផងដែរ។ ការផ្ដល់ព័ត៌មានអំពីទីតាំងគ្រោះថ្នាក់ញឹកញាប់ និងទីតាំងល្បាតរបស់ប៉ូលិស ត្រូវបានប្រើប្រាស់ ដើម្បីលើកកម្ពស់ការប្រុងប្រយ័ត្នរបស់អ្នកបើកបរ។ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយ នគរបាលក៏អាចសហការជាមួយ តារាល្បីៗ ឬឥស្សរជនជាន់ខ្ពស់ ឱ្យចូលរួមក្នុងយុទ្ធនាការអប់រំផងដែរ។ លើសពីនេះ ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់ចរាចរណ៍ នគរបាលចរាចរណ៍មានការរំពឹងទុកសំខាន់ៗមួយចំនួនចំពោះអ្នកធ្វើដំណើរគ្រប់រូប។ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត។ អ្នកធ្វើដំណើរត្រូវតែ គោរពភ្លើងស្តុប សញ្ញាចរាចរណ៍ ល្បឿនកំណត់ និងមិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ជាដើម។ ពាក់មួកសុវត្ថិភាពសម្រាប់អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ និងខ្សែក្រវាត់សុវត្ថិភាពសម្រាប់អ្នកបើកបររថយន្ត គឺជាការទាមទារសំខាន់សម្រាប់ការពារជីវិត។ ចំណែកអ្នកបើកបររថយន្ត និងអ្នករួមដំណើរខាងមុខ ត្រូវ ពាក់ខ្សែក្រវាត់សុវត្ថិភាព។ ដើម្បីកាត់បន្ថយហានិភ័យរបួសធ្ងន់ធ្ងរនៅពេលមានគ្រោះថ្នាក់។ អ្នកធ្វើដំណើរទាំងអស់ត្រូវតែ មានស្មារតីប្រុងប្រយ័ត្ន គ្រប់ពេលវេលា ចៀសវាងការធ្វេសប្រហែស ឬប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ។ ជាមួយគ្នានេះ ត្រូវមាន ការយោគយល់គ្នា ជៀសវាងការបង្កជម្លោះ ឬគ្រោះថ្នាក់ដោយសារកំហឹង។ ចំពោះ យានយន្តដែលប្រើប្រាស់ត្រូវតែមាន ស្ថានភាពល្អ ទាំងភ្លើង ហ្វ្រាំង កង់ និងកញ្ចក់មើលក្រោយ ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការបើកបរ និងមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ ផ្សេងពីនេះ អ្នកធ្វើដំណើរគួរត្រូវចូលរួមជាផ្នែកមួយនៃដំណោះស្រាយ ដើម្បីធានាសុវត្ថិភាពចរាចរណ៍។ ដោយផ្សព្វផ្សាយចំណេះដឹង អំពីច្បាប់ចរាចរណ៍ និងសុវត្ថិភាពផ្លូវថ្នល់ដល់អ្នកជុំវិញខ្លួនផងដែរ។ ថ្វីដ្បិតតែយុទ្ធនាការអប់រំរបស់នគរបាលចរាចរណ៍មានសារៈសំខាន់យ៉ាងណាក្តី ក៏នៅតែមានបញ្ហាប្រឈមមួយចំនួនដែលរារាំងប្រសិទ្ធភាពពេញលេញរបស់ពួកគេ។ ការយល់ដឹងពីបញ្ហាប្រឈមទាំងនេះ និងការស្វែងរកដំណោះស្រាយសមស្រប គឺជារឿងចាំបាច់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ កម្រិតនៃការយល់ដឹង និងការអនុវត្តនៅមានកម្រិត: ថ្វីត្បិតតែមានការផ្សព្វផ្សាយច្រើន ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនធំ ជាពិសេសនៅតាមតំបន់ជនបទ នៅតែ មិនទាន់យល់ដឹងស៊ីជម្រៅ អំពីច្បាប់ចរាចរណ៍ ឬមិនទាន់បានអនុវត្តខ្ជាប់ខ្ជួននៅឡើយ។ ឧទាហរណ៍ ការមិនពាក់មួកសុវត្ថិភាពនៅតែជាទម្លាប់ធម្មតាសម្រាប់អ្នកបើកបរម៉ូតូមួយចំនួនធំ។ ជួនកាល ការអនុវត្តច្បាប់នៅតែមានភាពធូររលុង ឬមានភាពលម្អៀង ។ ទង្វើទាំងនេះ ធ្វើឱ្យអ្នកធ្វើដំណើរមួយចំនួនបាត់បង់ជំនឿចិត្តលើប្រព័ន្ធ និងមិនយកចិត្តទុកដាក់ក្នុងការគោរពច្បាប់ចរាចរណ៍។ ទម្លាប់បើកបរមួយចំនួនដូចជា ការបើកបរលឿន ការវ៉ាជែងប្រថុយប្រថាន ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងដែលពិបាកកែប្រែដោយគ្រាន់តែការអប់រំប៉ុណ្ណោះ។ នគរបាលចរាចរណ៍នៅតាមបណ្ដាខេត្តមួយចំនួននៅតែប្រឈមនឹង កង្វះខាតធនធាន ទាំងកម្លាំងពលកម្ម ឧបករណ៍ជំនួយបច្ចេកទេស ឬថវិកាសម្រាប់រៀបចំយុទ្ធនាការអប់រំទ្រង់ទ្រាយធំ។ ផ្លូវមួយចំនួនមាន សញ្ញាចរាចរណ៍មិនគ្រប់គ្រាន់ គំនូសសញ្ញាព្រាល ឬផ្លូវខូច ដែលបង្កការលំបាកដល់អ្នកបើកបរ និងជាកត្តាមួយបង្កគ្រោះថ្នាក់។ ពង្រឹងកម្មវិធីសិក្សាច្បាប់ចរាចរណ៍ នៅក្នុងប្រព័ន្ធអប់រំ ចាប់ពីបឋមសិក្សាដល់មធ្យមសិក្សា។ បង្កើត មជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកបើកបរ ដែលមានស្តង់ដារខ្ពស់។ តម្រូវឱ្យអ្នកបើកបរគ្រប់រូបឆ្លងកាត់ការប្រឡងយកបណ្ណបើកបរប្រកបដោយតម្លាភាព និងគុណភាព។ ប្រើប្រាស់ វិធីសាស្ត្រអប់រំចម្រុះ ដែលមានលក្ខណៈច្នៃប្រឌិត និងទាក់ទាញ ជាពិសេសសម្រាប់យុវជន ដូចជាវីដេអូខ្លីៗ សារអេឡិចត្រូនិច ឬហ្គេមអប់រំ។ អនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងស្មើភាពគ្នា ដោយគ្មានការយោគយល់ ឬការលើកលែង ដើម្បីបង្កើតវិន័យ និងការគោរពច្បាប់ពីសំណាក់អ្នកធ្វើដំណើរ។ បំពាក់កាមេរ៉ាចរាចរណ៍ សម្រាប់តាមដាន និងពិន័យបទល្មើសដោយស្វ័យប្រវត្តិ ដែលជួយកាត់បន្ថយអន្តរាគមន៍ផ្ទាល់ និងបង្កើនតម្លាភាព។ បង្កើនការយល់ដឹងដល់មន្ត្រីអនុវត្តច្បាប់ ខ្លួនឯង អំពីតួនាទី និងភារកិច្ចក្នុងការគោរពច្បាប់ និងជាគំរូដល់សាធារណជន។ លើកកម្ពស់ វប្បធម៌បើកបរដោយសុវត្ថិភាព និងការគោរពគ្នាទៅវិញទៅមក តាមរយៈការផ្សព្វផ្សាយជាសាធារណៈ និងការចូលរួមពីមេដឹកនាំសហគមន៍។ រៀបចំ កម្មវិធីយល់ដឹងពីផលប៉ះពាល់នៃគ្រឿងស្រវឹង លើការបើកបរ និងបង្កើនការត្រួតពិនិត្យជាតិអាល់កុល។ ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងនគរបាលចរាចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំ អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍។ លើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យចូលរួមរាយការណ៍ពីបទល្មើស ឬចំណុចប្រឈមនានា។ ការដោះស្រាយបញ្ហាប្រឈមទាំងនេះទាមទារនូវឆន្ទៈខ្ពស់ ការវិនិយោគធនធានគ្រប់គ្រាន់ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប។ ការអប់រំ ការអនុវត្តច្បាប់ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធត្រូវបានធ្វើឡើងស្របគ្នា។ ដូចនេះ នឹងធ្វើឪ្យប្រទេសកម្ពុជានឹងអាចសម្រេចបាននូវសុវត្ថិភាពចរាចរណ៍កាន់តែប្រសើរឡើង។ សរុបមក យុទ្ធនាការអប់រំរបស់នគរបាលចរាចរណ៍គឺជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងការបើកបរប្រកបដោយសុវត្ថិភាព។ ការរំពឹងទុកចំពោះអ្នកធ្វើដំណើរមិនត្រឹមតែជាការអនុវត្តតាមច្បាប់ប៉ុណ្ណោះទេ តែជាការចូលរួមចំណែកដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។ ជាពិសេស ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សាធារណៈសម្រាប់មនុស្សគ្រប់រូប។